កីឡាទូកក្ដោងនៅកម្ពុជាគឺជាកីឡាថ្មីមួយដែលកំពុងតែរីកចម្រើនយ៉ាងឆាប់រហ័ស។ ប្រទេសកម្ពុជាមានសក្ដានុពលឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដែលអំណោយផលដល់ការអភិវឌ្ឍន៍កីឡាទូកក្ដោង។ ធនធានទឹកសាបដ៏ធំទូលាយដូចជាបឹងទន្លេសាបក៏ជាកត្តាសំខាន់សម្រាប់កីឡានេះផងដែរ។ សហព័ន្ធកីឡាទូកក្ដោងកម្ពុជាគឺជាស្ថាប័នសំខាន់ដែលដឹកនាំការអភិវឌ្ឍន៍កីឡានេះ។ ពួកគេមានភារកិច្ចទទួលខុសត្រូវក្នុងការអភិវឌ្ឍន៍ និងលើកកម្ពស់កីឡាទូកក្ដោងនៅទូទាំងប្រទេស។ កីឡាទូកក្ដោងបានចាប់ផ្ដើមលេចវត្តមានជាផ្លូវការនៅកម្ពុជានាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការបង្កើតជាផ្លូវការនៃសហព័ន្ធកីឡាទូកក្ដោងកម្ពុជាបានក្លាយជាចំណុចរបត់ដ៏សំខាន់សម្រាប់ការរីកចម្រើននៃកីឡានេះ។ កាលពីមុន កីឡាទូកក្ដោងត្រូវបានគេយល់ច្រឡំថាជាកីឡាសម្រាប់តែភ្ញៀវទេសចរ ឬអ្នកមានជីវភាពធូរធារ។ បច្ចុប្បន្ន សហព័ន្ធកំពុងព្យាយាមផ្សព្វផ្សាយ និងធ្វើឲ្យកីឡានេះកាន់តែរីកសាយភាយដល់មហាជនទូទៅ។ ដោយក្លឹបកីឡាទូកក្ដោងជាច្រើនត្រូវបានបង្កើតឡើងនៅតាមតំបន់ដែលមានសក្ដានុពល។ ហើយខេត្តព្រះសីហនុ គឺជាទីតាំងដ៏សំខាន់មួយសម្រាប់សកម្មភាពកីឡាទូកក្ដោង និងការហ្វឹកហ្វឺន។ ខេត្តកែបក៏មានសកម្មភាព និងការអភិវឌ្ឍន៍កីឡាទូកក្ដោងយ៉ាងសកម្មផងដែរ។ ជាងនេះទៅទៀតបឹងទន្លេសាបក្នុងរាជធានីភ្នំពេញក៏ជាកន្លែងដ៏ស័ក្តិសមសម្រាប់ការហ្វឹកហ្វឺនកីឡាទូកក្ដោងនេះផងដែរ។ ក្លឹបទាំងនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្ដុះបណ្ដាលអត្តពលិកទូកក្ដោងថ្មីៗ។ ពួកគេបានរៀបចំកម្មវិធីហ្វឹកហ្វឺនជាបន្តបន្ទាប់សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍នឹងកីឡានេះ។ កីឡាទូកក្ដោងជួយជំរុញវិស័យទេសចរណ៍នៅតាមតំបន់ឆ្នេរ និងតំបន់ទឹកសាប។ ការរីកចម្រើននៃកីឡានេះបានបង្កើតឱកាសការងារថ្មីៗជាច្រើនសម្រាប់ប្រជាជនកម្ពុជា។ កីឡាទូកក្ដោងទាមទារនូវភាពប៉ិនប្រសប់ក្នុងការគ្រប់គ្រងទូក និងយុទ្ធសាស្ត្រក្នុងការប្រកួតប្រជែង។ ការហ្វឹកហាត់កីឡាទូកក្ដោងតម្រូវឲ្យអត្តពលិកមានការអត់ធ្មត់ខ្ពស់ និងមានវិន័យល្អ។ ចំពោះសមិទ្ធផល និងការប្រកួតប្រជែងវិញ អត្តពលិកកម្ពុជាបានសម្រេចសមិទ្ធផលគួរឲ្យកត់សម្គាល់មួយចំនួនក្នុងការប្រកួតកីឡាទូកក្ដោងនេះ។ ដោយពួកគេបានចូលរួមការប្រកួតកីឡាទូកក្ដោងលក្ខណៈអន្តរជាតិជាបន្តបន្ទាប់។ ហើយព្រឹត្តិការណ៍កីឡាស៊ីហ្គេមគឺជាវេទិកាដ៏សំខាន់មួយសម្រាប់អត្តពលិកកម្ពុជា។ ដែលកម្ពុជាធ្លាប់បានធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ កាលពីឆ្នាំ២០២៣។ ហើយកីឡាទូកក្ដោងត្រូវបានដាក់បញ្ចូលជាវិញ្ញាសាប្រកួតផ្លូវការនៅក្នុងស៊ីហ្គេមឆ្នាំ២០២៣ដែរ។ ការប្រកួតកីឡាទូកក្ដោងស៊ីហ្គេមឆ្នាំ២០២៣ ត្រូវបានធ្វើឡើងយ៉ាងជោគជ័យនៅខេត្តព្រះសីហនុ។ ការធ្វើជាម្ចាស់ផ្ទះនេះបានផ្ដល់ឱកាសដ៏ល្អសម្រាប់អត្តពលិកកម្ពុជាទទួលបានបទពិសោធន៍ផ្ទាល់ និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ខ្លួន។ សហព័ន្ធបានរៀបចំការប្រកួតកីឡាទូកក្ដោងថ្នាក់ជាតិជាទៀងទាត់ ដើម្បីលើកកម្ពស់វិស័យនេះ។ ការប្រកួតថ្នាក់មូលដ្ឋានក៏ត្រូវបានរៀបចំឡើងយ៉ាងសកម្មដើម្បីស្វែងរកទេពកោសល្យថ្មីៗ។ ការប្រកួតទាំងនេះជួយជំរុញការចូលរួមរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ស្វែងរក និងអភិវឌ្ឍន៍ទេពកោសល្យកីឡាទូកក្ដោងថ្មីៗសម្រាប់ជម្រើសជាតិ។ ការប្រកួតគឺជាវេទិកាដ៏ល្អសម្រាប់អត្តពលិកបង្ហាញសមត្ថភាព និងបទពិសោធន៍របស់ពួកគេ។ វាជួយផ្សព្វផ្សាយកីឡាទូកក្ដោងដល់សាធារណជនកាន់តែទូលំទូលាយ និងបង្កើនការចាប់អារម្មណ៍។ គោលដៅអនាគតសំខាន់មួយរបស់សហព័ន្ធគឺពង្រឹងការបណ្ដុះបណ្ដាលអត្តពលិក ជាពិសេសគ្រូបង្វឹក។ ពួកគេចង់បង្កើនកម្មវិធីហ្វឹកហ្វឺនប្រកបដោយគុណភាពសម្រាប់គ្រូបង្វឹក និងអត្តពលិកវ័យក្មេង និងជើងចាស់ផងដែរ។ សហព័ន្ធកីឡាទូកក្ដោងកម្ពុជានឹងសហការជាមួយសហព័ន្ធអន្តរជាតិដើម្បីទទួលបានបច្ចេកទេស និងបទពិសោធន៍ថ្មីៗ។ ការពង្រីកហេដ្ឋារចនាសម្ព័ន្ធគឺជាគោលដៅបន្ទាប់ដែលពួកគេកំពុងយកចិត្តទុកដាក់។ សហព័ន្ធនឹងស្វែងរកការគាំទ្រក្នុងការសាងសង់មជ្ឈមណ្ឌលហ្វឹកហ្វឺនទូកក្ដោងដែលមានលក្ខណៈស្តង់ដារគ្រប់់គ្រាន់។ ពួកគេក៏នឹងផ្គត់ផ្គង់សម្ភារៈបរិក្ខារទំនើបៗសម្រាប់ហ្វឹកហ្វឺនដល់អត្តពលិកផងដែរ។ សហព័ន្ធកីឡាទូកក្ដោងកម្ពុជាមានបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីកីឡាទូកក្ដោង។ ពួកគេនឹងបង្កើនសកម្មភាពផ្សព្វផ្សាយកីឡាទូកក្ដោងតាមគ្រប់រូបភាពនឹងមធ្យោបាយផ្សេងៗ។ គោលបំណងគឺធ្វើយ៉ាងណាឲ្យសាធារណជន ជាពិសេសយុវជន យល់ដឹងកាន់តែច្បាស់ពីកីឡានេះ។ ពួកគេនឹងពន្យល់ពីអត្ថប្រយោជន៍នៃការលេងកីឡាទូកក្ដោងនេះ។ ហើយគោលដៅមួយទៀតគឺការចូលរួមការប្រកួតអន្តរជាតិឲ្យបានកាន់តែច្រើនឡើង។ ជាដំបូងខាងសហព័ន្ធនឹងបញ្ជូនអត្តពលិកកម្ពុជាឲ្យបានច្រើនទៅចូលរួមការប្រកួតថ្នាក់តំបន់។ បន្ទាប់មកពួកគេក៏នឹងបញ្ជូនអត្តពលិកទៅចូលរួមការប្រកួតថ្នាក់ពិភពលោកផងដែរ។ ការធ្វើបែបនេះគឺដើម្បីទទួលបានបទពិសោធន៍ប្រកួតប្រជែងជាមួយកីឡាករអន្តរជាតិ និងដណ្ដើមមេដាយសម្រាប់ជាតិមាតុភូមិ។ សហព័ន្ធកីឡាទូកក្ដោងកម្ពុជាក៏នឹងទាក់ទាញវិនិយោគពីវិស័យឯកជនដើម្បីគាំទ្រកីឡានេះដែរ។ ពួកគេនឹងស្វែងរកដៃគូអភិវឌ្ឍន៍នានាដើម្បីធានាការអភិវឌ្ឍន៍កីឡាទូកក្ដោងប្រកបដោយនិរន្តរភាព។ កីឡាទូកក្ដោងនឹងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍វិស័យកីឡាជាតិទាំងមូល និងជាមធ្យោបាយដ៏ល្អមួយដើម្បីទាក់ទាញទេសចរណ៍បរទេសមកកាន់កម្ពុជា។ អាកាសធាតុអំណោយផលរបស់កម្ពុជា និងការអភិវឌ្ឍន៍តំបន់ឆ្នេរ និងកោះនានា គឺជាកត្តាសំខាន់សម្រាប់កីឡាទូកក្ដោងនេះ។ សហព័ន្ធកីឡាទូកក្ដោងកម្ពុជាត្រូវការការគាំទ្រពេញទំហឹងពីក្រសួងអប់រំ យុវជន និងកីឡា។ ពួកគេមានគោលបំណងចង់បង្កើនចំនួនកីឡាករដែលទទួលបានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ ហើយនឹងជំរុញឲ្យមានការប្រកួតមិត្តភាពជាប្រចាំជាមួយក្លឹប ឬប្រទេសផ្សេងៗ។ សហព័ន្ធនឹងប្រើប្រាស់បច្ចេកវិទ្យាទំនើបៗក្នុងការហ្វឹកហ្វឺនអត្តពលិករបស់ខ្លួន។ ហើយនឺងផ្សព្វផ្សាយវីដេអូឯកសារអំពីការអភិវឌ្ឍន៍កីឡាទូកក្ដោងនៅកម្ពុជាផងដែរ ដែលព័ត៌មានថ្មីៗនឹងត្រូវបានធ្វើបច្ចុប្បន្នភាពជាប្រចាំតាមរយៈគេហទំព័ររបស់ សហព័ន្ធកីឡាទូកក្ដោងកម្ពុជា។ ពួកគេនឹងរៀបចំពិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំដើម្បីលើកទឹកចិត្តអត្តពលិក។ ម៉្យាងទៀតពួកគេនឹងបង្កើតកម្មវិធីបណ្ដុះបណ្ដាលសម្រាប់អាជ្ញាកណ្ដាលកីឡាទូកក្ដោង។ ដូច្នេះ អនាគតកីឡាទូកក្ដោងនៅកម្ពុជាមើលទៅពិតជាល្អប្រសើរណាស់។